ការស្ងៀមស្ងាត់ និងភាសាកាយវិការដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទង ជាពិសេសនៅពេលទទួលភ្ញៀវ។ នៅក្នុងវប្បធម៌ខ្មែរ កាយវិការ និងការប្រើប្រាស់កម្រិតសំឡេងមានឥទ្ធិពលខ្លាំងណាស់ក្នុងការបង្ហាញពីការគោរព ភាពថ្លៃថ្នូរ និងការយកចិត្តទុកដាក់។ ការសំពះដោយការឱនលំទោន គឺជាកាយវិការគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ។ ឯកម្ពស់នៃការលើកដៃសំពះ និងកម្រិតនៃការឱនលំទោន បង្ហាញពីឋានៈ និងវ័យរបស់អ្នកដែលយើងសំពះទៅកាន់។ ការសំពះដោយឱនលំទោនមានសារៈសំខាន់ដោយវាបានបង្ហាញថា យើងបានផ្តល់កិត្តិយសខ្ពស់បំផុតដល់ភ្ញៀវ ដែលធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ និងទទួលបានការស្វាគមន៍ដោយស្មោះ។ ឯការនិយាយដោយបន្ទន់សំឡេង ដោយប្រើសំឡេងទាប សុភាពរាបសារ និងមិនឮខ្លាំងពេក បង្ហាញពីភាពថ្លៃថ្នូរ ការគោរព និងមិនចង់រំខានដល់អ្នកដទៃ។ ហើយការនិយាយឮខ្លាំង អាចត្រូវបានគេចាត់ទុកថាមិនសមរម្យ ឬខ្វះការអប់រំ ជាពិសេសនៅទីសាធារណៈ ឬពេលមានភ្ញៀវ។ សារៈសំខាន់នៃការនិយាយដោយបន្ទន់សំឡេងជួយបង្កើតបរិយាកាសឲ្យមានភាពស្ងប់ស្ងាត់ និងផាសុកភាព ធ្វើឲ្យភ្ញៀវមានអារម្មណ៍ធូរស្រាល និងអាចស្តាប់ការសន្ទនាបានច្បាស់លាស់។ ចំណែកការអង្គុយវិញទាំងបុរស និងទាំងនារីត្រូវតែអង្គុយឲ្យបានសមរម្យ ព្រោះការអង្គុយអាចឆ្លុះបញ្ចាំងពី សីលធម៌ និងការគោរព។ សម្រាប់បុរស គួរអង្គុយលើកែងជើង ឬបត់ជើងធម្មតា ហើយជៀសវាងលាតជើង ឬអង្គុយដាក់ជើងលើជង្គង់ខ្ពស់។ សម្រាប់នារីវិញ គួរតែអង្គុយបត់ជើងផ្អឹបនឹងគ្នា ឬអង្គុយផ្អៀងខ្លួនបត់ជើងទៅម្ខាង។ ហើយនារីត្រូវតែជៀសវាងរាល់ការអង្គុយចំហរជើង ឬលើកជើង ដែលត្រូវបានចាត់ទុកថាជាទង្វើដែលមិនសមរម្យ។ ការអង្គុយឲ្យសមរម្យបង្ហាញពីការគោរពចំពោះអ្នកដទៃ និងរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួនឯង។ ក្រៅពីនេះក្នុងពេលទទួលភ្ញៀវយើងមិនត្រូវប្រើកាយវិការមិនសមរម្យរួមមាន ការចង្អុលមុខ ការគ្រវីដៃខ្លាំងៗ ឬការអង្គុយរេខ្លួនជាដើម។ កាយវិការទាំងនេះអាចបកស្រាយថាជា ការមិនគោរព ភាពឆ្មើងឆ្មៃ ឬការមិនយកចិត្តទុកដាក់ចំពោះភ្ញៀវ។ យើងត្រូវគួរណាជៀសវាងប្រើកាយវិការទាំងនេះ ដើម្បីរក្សាភាពថ្លៃថ្នូរក្នុងការប្រាស្រ័យទាក់ទង និងជៀសវាងការយល់ច្រឡំ ឬការប្រមាថដល់ភ្ញៀវថែមទៀតផង។ ភាសាកាយវិការដែលគួរប្រើក្នុងពេលជួបភ្ញៀវនោះ គឺត្រូវរក្សាភាពស្ងប់ស្ងាត់ ដាក់ដៃឲ្យបានសមរម្យ និងប្រើកាយវិការបង្ហាញពីអារម្មណ៍វិជ្ជមានជានិច្ច។ បន្ថែមពីលើនេះ នៅពេលដែលភ្ញៀវកំពុងនិយាយពីអ្វីមួយ យើងមិនត្រូវនិយាយកាត់ភ្ញៀវនោះទេ។ ការនិយាយកាត់អ្នកដទៃ ជាពិសេសភ្ញៀវ ឬមនុស្សចាស់ គឺជាទង្វើដែលបង្ហាញពី ភាពមិនគួរសម ការមិនគោរព និងភាពប្រញាប់ប្រញាល់។ ហើយវាក៏៏បង្ហាញថា យើងមិនបានស្តាប់អ្វីដែលពួកគេនិយាយដោយយកចិត្តទុកដាក់ផងដែរ។ ឯការឆ្លើយតប គឺត្រូវចាំឲ្យអ្នកនិយាយបញ្ចប់ការនិយាយសិន ដោយស្តាប់ឲ្យចប់សិនចាំឆ្លើយតប នេះជាសញ្ញានៃការគោរព និងការផ្តល់តម្លៃចំពោះគំនិតរបស់អ្នកដទៃ។ ហើយការស្តាប់ឲ្យចប់សិន មុននឹងឆ្លើយតប វាបានជួយឲ្យការសន្ទនាមានភាពកាន់តែរលូន និងបង្កើតបរិយាកាសវិជ្ជមានផងដែរ។ សរុបមក ការស្ងៀមស្ងាត់ និងការប្រើប្រាស់ភាសាកាយវិការបានសមរម្យ គឺជាមូលដ្ឋានគ្រឹះនៃការទទួលភ្ញៀវល្អនៅក្នុងវប្បធម៌ខ្មែរ។ ហើយគោលការណ៍ទាំងនេះមិនត្រឹមតែជួយរក្សាភាពថ្លៃថ្នូរ និងសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ថែមទាំងបង្កើតចំណងមិត្តភាព និងការគោរពគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពផងដែរ។